ការសំពះ គឺជាកាយវិការប្រពៃណីខ្មែរដ៏សំខាន់ និងមានអត្ថន័យជ្រាលជ្រៅបំផុត ដែលបង្ហាញពីការគោរព ការដឹងគុណ និងការរាក់ទាក់។ ហើយកម្រិតនៃការដាក់ដៃផ្គុំគ្នាដើម្បីសំពះ និងការឱនក្បាលគោរពគឺមានភាពខុសគ្នាទៅតាមឋានៈ ឬវ័យរបស់បុគ្គលដែលយើងគោរព។ ការយល់ដឹងអំពីក្បួនសំពះទាំងនេះ គឺចាំបាច់ណាស់ដើម្បីបង្ហាញពីការគោរពឲ្យបានត្រឹមត្រូវតាមវប្បធម៌ខ្មែរ។ ហើយការសំពះ គឺជាទំនៀមទំម្លាប់ប្រពៃណីនៃការគោរពរបស់ខ្មែរតាំងពីបុរាណកាលមកម្ល៉េះ។ ការសំពះរបស់ខ្មែរត្រូវបានបែងចែកជាប្រាំប្រភេទគឺ ការសំពះកម្ពស់ត្រឹមដើមទ្រូង ការសំពះកម្ពស់ត្រឹមមាត់ ការសំពះកម្ពស់ត្រឹមចុងច្រមុះ ការសំពះកម្ពស់ត្រឹមចិញ្ចើម និងការសំពះកម្ពស់ត្រឹមចិញ្ចើមឡើងទៅ។ ការសំពះកម្ពស់ត្រឹមដើមទ្រូង គឺសម្រាប់សំពះមនុស្សដែលមានវ័យ និងឋានៈស្មើគ្នា ឬមិត្តភក្តិ។ ចំពោះការសំពះកម្ពស់ត្រឹមដើមទ្រូងនេះ គេត្រូវដាក់ដៃផ្គុំគ្នាជារាងក្រពុំឈូកត្រឹមដើមទ្រូង ដោយចុងមេដៃប៉ះនឹងទ្រូង។ កាយវិការនេះបង្ហាញពីការស្វាគមន៍ ការរាប់អាន ឬការគួរសមជាទូទៅចំពោះអ្នកដែលស្ថិតក្នុងកម្រិតស្មើគ្នា។ ចំំពោះការសំពះកម្ពស់ត្រឹមមាត់ គឺប្រើសម្រាប់សំពះមនុស្សដែលមាន វ័យចាស់ជាង ឋានៈធំជាង ឬចៅហ្វាយនាយជាដើម។ ឯការសំពះបែបនេះគេត្រូវ ដាក់ដៃផ្គុំគ្នាជារាងក្រពុំឈូកត្រឹមមាត់ ដោយចុងមេដៃប៉ះនឹងចង្កា ហើយត្រូវឱនក្បាលចុះបន្តិច។ របៀបសំពះបែបនេះ បង្ហាញពីការគោរពចំពោះអ្នកដែលមានវ័យ ឬឋានៈខ្ពស់ជាងយើង ដូចជាអ្នកដឹកនាំ ឬអ្នកដែលមានតួនាទីធំជាងយើង។ សម្រាប់ការសំពះកម្ពស់ត្រឹមចុងច្រមុះ គឺប្រើសម្រាប់សំពះ មាតាបិតា ជីដូនជីតា គ្រូបាអាចារ្យ។ របៀបអនុវត្តគឺ ត្រូវដាក់ដៃផ្គុំគ្នាជារាងក្រពុំឈូកត្រឹមចុងច្រមុះ ដោយចុងនៃមេដៃប៉ះនឹងច្រមុះ ហើយត្រូវឱនក្បាលចុះបន្តិច។ ការសំពះកម្រិតនេះបង្ហាញពីការគោរពដឹងគុណ និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះអ្នកមានគុណដូចជាឪពុកម្តាយ ជីដូនជីតា និងគ្រូបាអាចារ្យដែលបានផ្តល់ចំណេះដឹងមកកាន់យើង។ ចំណែកការសំពះកម្ពស់ត្រឹមចិញ្ចើម គឺគេប្រើសម្រាប់សំពះព្រះសង្ឃ ព្រះមហាក្សត្រ ឬវត្ថុស័ក្តិសិទ្ធិ។ របៀបនៃការសំពះគឺត្រូវដាក់ដៃផ្គុំគ្នាជារាងក្រពុំឈូកត្រឹមចិញ្ចើម ដោយចុងមេដៃប៉ះនឹងចិញ្ចើម ហើយត្រូវឱនក្បាលចុះក្រោមបន្តិច។ ឥរិយាបថសំពះនេះមានលក្ខណៈខ្ពង់ខ្ពស់ជាងគេសម្រាប់ការគោរព ព្រះសង្ឃ ព្រះមហាក្សត្រ ឬវត្ថុស័ក្តិសិទ្ធិ។ ហើយវាបានបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់ និងការបូជាចំពោះព្រះសង្ឃដែលជាអ្នកទ្រទ្រង់ព្រះពុទ្ធសាសនា និងព្រះមហាក្សត្រដែលជាអ្នកគ្រប់គ្រងប្រទេសជាតិ ហើយក៏ប្រើសម្រាប់សំពះវត្ថុស័ក្តិសិទ្ធិផងដែរ។ ចូលមកដល់ការសំពះកម្ពស់ត្រឹមចិញ្ចើមឡើងទៅ ការសំពះបែបនេះប្រើសម្រាប់សំពះ ទេវតា ព្រះឥន្ទ ព្រះព្រហ្ម ឬបួងសួងជាដើម។ ចំណែកឯរបៀបនៃការសំពះគឺ ត្រូវដាក់ដៃផ្គុំគ្នាជារាងក្រពុំឈូកខ្ពស់ផុតពីក្បាល ឬខ្ពស់ហួសពីចិញ្ចើមឡើងទៅ ហើយត្រូវឱនក្បាលចុះបន្តិច។ ការសំពះកម្រិតនេះគឺសម្រាប់តែគោរពដល់អទិទេព អង្គសក្ដិសិទ្ធិ ឬប្រើក្នុងពេលបួងសួងសុំពរជ័យតែប៉ុណ្ណោះ។ ហើយវាក៏ជាកាយវិការដែលបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់បំផុត និងការលន់តួអង្វរផងដែរ។ ការយល់ដឹង និងការអនុវត្តនូវក្បួនសំពះទាំងនេះ មិនត្រឹមតែជួយថែរក្សាវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពថ្លៃថ្នូរ ការអប់រំ និងការគោរពចំពោះអ្នកដទៃនៅក្នុងសង្គមទៀតផង។